ក្នុងសង្គមខ្មែរ អាហារមិនត្រឹមតែជាតម្រូវការចាំបាច់សម្រាប់ទ្រទ្រង់ជីវិតប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាមធ្យោបាយដ៏សំខាន់មួយក្នុងការភ្ជាប់ចំណងមេត្រីភាព បង្ហាញពីការរាក់ទាក់ សាមគ្គីភាព និងការគោរពគ្នាទៅវិញទៅមកផងដែរ។ ដូច្នេះ ការទទួលយក ឬបដិសេធអាហារនៅពេលដែលម្ចាស់ផ្ទះ ឬអ្នកដទៃផ្តល់ជូន ទាមទារឲ្យមានកិរិយាមារយាទត្រឹមត្រូវ ការប្រើប្រាស់ពាក្យពេចន៍សមរម្យ និងការយល់ដឹងពីបរិបទវប្បធម៌។ នេះគឺដើម្បីបង្ហាញពីការគោរព និងមិនធ្វើឲ្យអ្នកផ្តល់មានអារម្មណ៍អន់ចិត្ត។ ទំនៀមទម្លាប់ទាំងនេះបានបន្សល់ទុកពីដូនតា ដែលឆ្លុះបញ្ចាំងពីភាពទន់ភ្លន់ ភាពប៉ិនប្រសប់ក្នុងការរៀបចំខ្លួន និងការឲ្យតម្លៃទៅលើអារម្មណ៍អ្នកដទៃនៅក្នុងសង្គមខ្មែរ។ នៅពេលដែលម្ចាស់ផ្ទះ ឬអ្នកដទៃផ្តល់ជូនអាហារ ការទទួលយកដោយការគួរសម គឺជាសញ្ញាដ៏ច្បាស់លាស់មួយនៃការគោរព ការដឹងគុណ និងការកោតសរសើរចំពោះទឹកចិត្តដ៏សប្បុរសរបស់ពួកគេ។ វាបង្ហាញថាអ្នកបានឲ្យតម្លៃចំពោះការអញ្ជើញ ឬរបស់ដែលគេផ្តល់ជូន និងការខិតខំប្រឹងប្រែងដែលពួកគេបានចំណាយពេលរៀបចំ។ យើងត្រូវប្រើប្រាស់ពាក្យគួរសមតាមឋានៈ ដែលនេះជាចំណុចដំបូងបំផុត។ នៅពេលទទួលអាហារ ឬរបស់អ្វីមួយ យើងគួរប្រើប្រាស់ពាក្យសម្ដីឲ្យបានសមរម្យទៅតាមវ័យ និងឋានៈរបស់អ្នកផ្ដល់។ ឧទាហរណ៍៖ ចំពោះមនុស្សចាស់ គួរប្រើ "ចាស/បាទ លោកតា លោកយាយ ឬលោកពូ អ្នកមីង ខ្ញុំនឹងទទួលការអញ្ជើញ" ឬ "ចាស/បាទ ខ្ញុំនឹងញ៉ាំ"។ ការប្រើប្រាស់ពាក្យ "ចាស" ឬ "បាទ" គឺជាការបង្ហាញពីភាពទន់ភ្លន់ គោរព និងសម្គាល់ភេទរបស់អ្នកនិយាយ។ ចំពោះមិត្តភក្តិ ឬអ្នកដែលមានវ័យប្រហាក់ប្រហែលគ្នា ការប្រើពាក្យធម្មតាដូចជា "អរគុណ ចាំញ៉ាំទាំងអស់គ្នា" គឺសមរម្យហើយ។ ការបង្ហាញស្នាមញញឹមដ៏រួសរាយរាក់ទាក់ អមជាមួយការទទួលយកដោយរីករាយ ក៏ជាផ្នែកមួយនៃការគោរពផងដែរ។ ការបង្ហាញទឹកចិត្តជួយការងារម្ចាស់ផ្ទះ គឺជាផ្នែកមួយនៃភាពរួសរាយរាក់ទាក់ និងការចេះរៀបចំក្នុងសង្គមខ្មែរ។ ការសួរនាំដើម្បីជួយការងារម្ចាស់ផ្ទះ ក៏ជាកាយវិការដ៏ល្អមួយដែលបង្ហាញពីទឹកចិត្តប្រណី និងការយកចិត្តទុកដាក់របស់អ្នក។ ការបង្ហាញភាពពេញចិត្ត និងការដឹងគុណចំពោះអ្វីដែលគេបានឲ្យ គឺជាការសម្តែងនូវការគោរពដ៏ជ្រាលជ្រៅ។ ហើយ មិនគួរទាមទារ ឬសុំអ្វីច្រើនជាងអ្វីដែលគេផ្តល់ឲ្យឡើយ ព្រោះវាអាចធ្វើឲ្យអ្នកផ្តល់មានអារម្មណ៍មិនល្អ យល់ច្រឡំថាអ្នកជាមនុស្សលោភលន់ ឬគិតថាពួកគេបានផ្តល់ឲ្យមិនគ្រប់គ្រាន់។ ការទទួលយកដោយភាពថ្លៃថ្នូរ គឺជាការរក្សាបាននូវកិត្តិយសផ្ទាល់ខ្លួន និងកិត្តិយសរបស់ម្ចាស់ផ្ទះ។ ជាចុងក្រោយ ការបដិសេធទទួលអាហារ គឺជាស្ថានភាពដ៏រសើបមួយ ដែលទាមទារឲ្យមានភាពវៃឆ្លាតក្នុងការប្រើប្រាស់ពាក្យសម្ដី កិរិយា និងហេតុផលសមរម្យ។ នេះគឺដើម្បីកុំឲ្យម្ចាស់ផ្ទះ ឬអ្នកផ្ដល់មានអារម្មណ៍អន់ចិត្ត ឬយល់ច្រឡំថាអ្នកមិនឲ្យតម្លៃពួកគេ ឬអាហាររបស់ពួកគេ។ យើងត្រូវមានហេតុផលច្បាស់លាស់ និងសមរម្យ ដែលវាជាវិធីដ៏ល្អបំផុតដើម្បីបដិសេធដោយមិនប៉ះពាល់អារម្មណ៍អ្នកដទៃ។ ហេតុផលទាំងនោះគួរតែទាក់ទងនឹងកត្តាផ្ទាល់ខ្លួន ដែលមិនមែនជាការបន្ទច់បង្អាក់អាហារនោះទេ។ ឧទាហរណ៍ មានបញ្ហាសុខភាព បញ្ហាតមតាមពីសាសនា កំពង់ប្ដូររបបអាហារ ឬក៏បានទទួលទានរួចហើយ។ ចំំពោះការប្រើប្រាស់ពាក្យសម្តីសមរម្យដែលមិនធ្វើឲ្យអ្នកផ្តល់អន់ចិត្ត ភាពទន់ភ្លន់ក្នុងការនិយាយនេះ គឺមានសារៈសំខាន់ណាស់។ គួរប្រើពាក្យ "សូមទោស", "សូមអធ្យាស្រ័យ" និង "អរគុណ" ភ្ជាប់ជាមួយហេតុផល។ ឧទាហរណ៍ "សំទោស!ខ្ញុំទើបញ៉ាំរួចហើយ!" ឬ"អរគុណច្រើនបងសម្រាប់ទឹកចិត្ត និងអាហារដ៏ឈ្ងុយឆ្ងាញ់!" តែខ្ញុំមិនសូវស្រួលខ្លួនទេថ្ងៃនេះ ទើបមិនហ៊ានញ៉ាំច្រើន។